បទចម្រៀងកុមារដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលគុណធម៌ សីលធម៌ និងគុណតម្លៃវប្បធម៌ដល់កុមារតាំងពីវ័យក្មេង។ តាមរយៈទំនុកច្រៀងនិងបទភ្លេងដ៏ពិរោះរណ្ដំ បទចម្រៀងទាំងនេះបានជួយកុមារឲ្យចងចាំ និងយល់ដឹងពីអ្វីដែលល្អ អ្វីដែលគួរធ្វើ និងអ្វីដែលគួរជៀសវាង។ គុណតម្លៃទាំងនេះត្រូវបានបញ្ចូលទៅក្នុងទំនុកច្រៀងយ៉ាងងាយស្រួលយល់ និងពិរោះរណ្ដំ ដើម្បីជួយបណ្ដុះគំនិតកុមារតាំងពីតូច។ នេះគឺជា គុណតម្លៃស្នូល មួយដែលសង្គមខ្មែរបានឲ្យតម្លៃខ្ពស់ជាយូរលង់ណាស់មកហើយ ហើយត្រូវបានចាត់ទុកជាផ្នែកសំខាន់បំផុតនៃអត្តសញ្ញាណវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់យើង។ បទចម្រៀងកុមារខ្មែរជាច្រើនត្រូវបាននិពន្ធឡើងក្នុងគោលបំណងរំលឹក និងបង្រៀនកុមារតូចៗឲ្យចេះ គោរពប្រតិបត្តិ ទៅកាន់ឪពុកម្ដាយ ជីដូនជីតា គ្រូបាអាចារ្យ និងអ្នកដទៃដែលចាស់ជាងខ្លួន។ គោលគំនិតនេះត្រូវបានបង្រៀនតាំងពីក្មេងខ្ចី ដើម្បីបណ្ដុះឫសគល់នៃភាពថ្លៃថ្នូរ និងការដឹងគុណ។ ឧទាហរណ៍ជាក់ស្ដែងបំផុត គឺបទ "កូនល្អ" ដែលមានខ្លឹមសារអប់រំដ៏សាមញ្ញ តែមានអត្ថន័យជ្រាលជ្រៅសម្រាប់កុមារ។ បទនេះបង្រៀនឲ្យកូនចេះ ស្ដាប់បង្គាប់ តាមដំបូន្មានរបស់ចាស់ទុំ និងគ្រូបាអាចារ្យដោយយកចិត្តទុកដាក់។ ការស្ដាប់បង្គាប់នេះបង្ហាញពីការគោរព និងការទទួលស្គាល់បទកំហុសរបស់អ្នក និងមានចំណេះដឹងការគិតទូលំទូលាយ។ ជួយកិច្ចការផ្ទះ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ដូចជាជួយរៀបចំផ្ទះសម្បែង បោសសំអាត ឬជួយមើលថែប្អូនជាដើម។ សកម្មភាពនេះបណ្ដុះស្មារតីទទួលខុសត្រូវ ភាពឧស្សាហ៍ព្យាយាម និងការចូលរួមចំណែកក្នុងគ្រួសារ ដើម្បីកាត់បន្ថយបន្ទុកឪពុកម្ដាយ។ ឧស្សាហ៍រៀនសូត្រ ដោយតាំងចិត្តខ្ពស់ ដើម្បីទទួលបានចំណេះវិជ្ជា និងក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនាពេលអនាគត។ ការរៀនសូត្រនេះមិនមែនតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែដើម្បីអនាគតគ្រួសារ និងប្រទេសជាតិផងដែរ។ សកម្មភាពទាំងអស់នេះមិនត្រឹមតែជាការបង្ហាញពីសុជីវធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណនៃការ គោរព និងដឹងគុណ ចំពោះអ្នកមានគុណ ដែលបានចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់ចំណេះដឹង និងបង្រៀនអប់រំដល់ពួកគេ។ តាមរយៈការច្រៀងបទនេះម្តងហើយម្តងទៀត ជាមួយនឹងភ្លេងដ៏ពិរោះរណ្ដំ និងរូបភាពគួរឲ្យទាក់ទាញ កុមារនឹងយល់ដឹងពីសារៈសំខាន់នៃការគោរព និងគុណតម្លៃនៃទឹកចិត្តដឹងគុណដែលគួរតែមានចំពោះអ្នកចាស់ទុំ និងអ្នកដែលបានធ្វើល្អចំពោះខ្លួន។ នេះក៏ជាគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍគុណធម៌ផ្ទាល់ខ្លួនរបស់ពួកគេនាពេលអនាគត និងជាផ្នែកមួយដែលធ្វើឱ្យសង្គមមានសន្តិភាព និងសាមគ្គីភាព។ ក្រៅពីការបង្រៀនអំពីការគោរពចាស់ទុំ បទចម្រៀងកុមារខ្មែរក៏មានខ្លឹមសារដែលលើកទឹកចិត្តឲ្យកុមារចេះ ស្រឡាញ់ ការពារ និងថែរក្សាធម្មជាតិ និងបរិស្ថានជុំវិញខ្លួនឲ្យបានស្អាតផូរផង់ផងដែរ។ នេះជួយបណ្ដុះស្មារតីទទួលខុសត្រូវចំពោះពិភពលោកដែលពួកគេរស់នៅ និងយល់ដឹងពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ជីវិត។ ឧទាហរណ៍បទ "ភ្លៀងធ្លាក់" មិនត្រឹមតែរៀបរាប់ពីបាតុភូតធម្មជាតិប្រចាំរដូវប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់ពីគុណប្រយោជន៍ដ៏មហាសាល នៃទឹកភ្លៀងចំពោះធម្មជាតិទាំងមូល។ វាបង្ហាញថាទឹកភ្លៀងជួយឲ្យរុក្ខជាតិលូតលាស់ សត្វទទួលបានទឹកដើម្បីរស់រានមានជីវិត និងការរស់នៅរបស់មនុស្សជាតិទាំងមូលប្រកបដោយផាសុកភាព។ បទនេះជួយឲ្យកុមារយល់ពីសារៈសំខាន់នៃទឹក ដែលជាប្រភពជីវិត និងរបៀបដែលធម្មជាតិផ្តល់នូវធនធានដ៏មានតម្លៃ។ នេះបណ្ដុះគំនិតឲ្យចេះដឹងគុណធម្មជាតិ និងប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ។ ឧទាហរណ៍មួយទៀតដូចជាបទ "ធម្មជាតិស្រស់បំព្រង" ពណ៌នាពីសម្រស់ដ៏គួរឲ្យទាក់ទាញនៃទេសភាពធម្មជាតិខ្មែរ ដូចជាព្រៃឈើបៃតងខ្ចី ទន្លេបឹងបួដ៏ថ្លាត្រចង់ ភ្នំខ្ពស់ៗ ម្លប់ឈើត្រជាក់ល្ហឹម និងសត្វព្រៃដ៏សម្បូរបែបជាដើម។ ខ្លឹមសារបទនេះជំរុញឲ្យកុមារមានមោទនភាពចំពោះធម្មជាតិដ៏បរិបូរណ៍របស់ប្រទេសខ្លួន និង ចូលរួមថែរក្សាឲ្យបានគង់វង្ស ដើម្បីជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ បទចម្រៀងបែបនេះជួយបង្កើតចំណងភ្ជាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរវាងកុមារ និងបរិស្ថានជុំវិញខ្លួន និងបណ្ដុះគំនិតឲ្យក្លាយជាអ្នកថែរក្សាបរិស្ថានដ៏ល្អនាពេលអនាគត។ តាមរយៈបទចម្រៀងទាំងនេះ កុមារត្រូវបានបង្រៀនឲ្យដឹងថា ធម្មជាតិគឺជាផ្នែកមួយដ៏សំខាន់នៃជីវិត ដែលផ្តល់នូវអ្វីៗជាច្រើនដល់ពួកគេ ហើយពួកគេមានតួនាទីសំខាន់ក្នុងការថែរក្សាវា ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង សហគមន៍ និងមនុស្សជំនាន់ក្រោយ។ នេះជាការបណ្ដុះស្មារតីបៃតងតាំងពីក្មេងខ្ចី ដែលនឹងជួយបង្កើតទម្លាប់ល្អមួយ។ គុណតម្លៃស្នូលទាំងបីនេះ គឺជាអត្តសញ្ញាណ ដ៏សំខាន់ និងជាសសរស្ដម្ភនៃសង្គមជាតិខ្មែរ ដែលត្រូវបានចាក់ឫសគល់យ៉ាងជ្រៅក្នុងប្រវត្តិសាស្រ្ត និងវប្បធម៌។ បទចម្រៀងកុមារខ្មែរជាច្រើនត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្ដុះស្មារតីស្នេហាជាតិ ឲ្យកុមារស្គាល់បុណ្យគុណរបស់ព្រះពុទ្ធសាសនា និងគោរពព្រះមហាក្សត្រដែលជាម្លប់ត្រជាក់របស់ប្រជារាស្ត្រខ្មែរតាំងពីវ័យក្មេងខ្ចី។ ឧទាហរណ៍ជាក់ស្ដែងបទ "ព្រះរាជាណាចក្រកម្ពុជា" (សូមបញ្ជាក់ថានេះមិនមែនជាភ្លេងជាតិផ្លូវការទេ ប៉ុន្តែជាបទចម្រៀងកុមារដែលមានចំណងជើងស្រដៀងគ្នា) ដែលមានខ្លឹមសារលើកតម្កើងជាតិ មាតុភូមិ។ ទំនុកច្រៀងអាចរៀបរាប់ពី ទង់ជាតិ និងភ្លេងជាតិជាមួយប្រាសាទបុរាណ ថែមទាំងទឹកដីដ៏ស្រស់បំព្រង វប្បធម៌ និងប្រពៃណី។ ទង់ជាតិ និងភ្លេងជាតិ គឺជានិមិត្តរូបនៃអធិបតេយ្យភាពជាតិ ដែលបង្រៀនកុមារឲ្យចេះស្រឡាញ់ គោរព និងការពារ។ ពួកគេនឹងរៀនអំពីអត្ថន័យនៃពណ៌នីមួយៗ និងសារៈសំខាន់នៃការច្រៀងភ្លេងជាតិដោយមោទនភាព។ ប្រាសាទបុរាណ ដូចជាប្រាសាទអង្គរវត្ត ដែលជាមោទនភាពជាតិ និងបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរ។ កុមារត្រូវបានបណ្ដុះគំនិតឲ្យដឹងគុណចំពោះដូនតាដែលបានកសាងមរតកដ៏អស្ចារ្យទាំងនេះ។ ទឹកដីដ៏ស្រស់បំព្រងសំដៅលើ ព្រៃឈើ ភ្នំ ទន្លេ ឆ្នេរសមុទ្រ ដែលជាសម្បត្តិធម្មជាតិដ៏មហិមា។ បទចម្រៀងជួយឲ្យកុមារស្គាល់ពីភូមិសាស្ត្រ និងសម្រស់ដ៏ទាក់ទាញរបស់ប្រទេសខ្លួន។ វប្បធម៌ និងប្រពៃណីជាការរំលេចពីរបាំ ល្បែងប្រជាប្រិយ ពិធីបុណ្យប្រពៃណីផ្សេងៗ ឬសម្លៀកបំពាក់ជាតិ ដែលជាអត្តសញ្ញាណនៃវប្បធម៌របស់ខ្មែរ។ បទចម្រៀងបែបនេះជួយឲ្យកុមារមាន មោទនភាព យ៉ាងជ្រាលជ្រៅចំពោះជាតិសាសន៍របស់ខ្លួន យល់ដឹងពី ប្រវត្តិសាស្រ្ត និងវប្បធម៌ ដ៏សម្បូរបែបរបស់ខ្លួន ក៏ដូចជាបណ្ដុះស្មារតីឲ្យចេះ ការពារ រក្សា និង កសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។ ពួកគេត្រូវបានបង្រៀនថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាឫសគល់នៃអត្ថិភាព និងភាពសុខសាន្តរបស់ពួកគេ ដែលពួកគេត្រូវតែថែរក្សា និងបន្តវេន។ បទចម្រៀងកុមារខ្មែរជាច្រើនត្រូវបានបង្កើតឡើងមិនត្រឹមតែសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្រៀនកុមារអំពី កាយវិការល្អៗ (សុជីវធម៌) និង អនាម័យ ដែលជាផ្នែកមួយដ៏សំខាន់នៃការអប់រំទូទៅសម្រាប់បុគ្គលម្នាក់ៗ។ គុណតម្លៃទាំងនេះជួយកុមារឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម និងមានសុខភាពល្អទាំងកាយ និងចិត្ត។ ឧទាហរណ៍ បទចម្រៀងជាច្រើនបង្រៀនកុមារឲ្យចេះនិយាយ ពាក្យគួរសម ដូចជា "បាទ/ចាស" ពេលឆ្លើយតបចំពោះមនុស្សធំ "សូមអរគុណ" ពេលទទួលអ្វីមួយ និង "សូមទោស" ពេលបានធ្វើខុស។ ពួកគេក៏ត្រូវបានបង្រៀនពីរបៀបចេះ សំពះ គោរពចាស់ទុំ គ្រូបាអាចារ្យ និងភ្ញៀវ។ តាមរយៈការច្រៀងបទនេះម្តងហើយម្តងទៀត ជាមួយនឹងភ្លេងដ៏ពិរោះរណ្ដំ និងរូបភាពគួរឲ្យទាក់ទាញ កុមារនឹងយល់ដឹងពីសារៈសំខាន់នៃការគោរព។ លើសពីនេះ ពួកគេក៏នឹងយល់ដឹងពីគុណតម្លៃនៃទឹកចិត្តដឹងគុណដែលគួរតែមានចំពោះអ្នកចាស់ទុំ និងអ្នកដែលបានធ្វើល្អចំពោះខ្លួន។ មិនតែប៉ុណ្ណោះ ការចេះចែករំលែក ប្រដាប់ប្រដាក្មេងលេង នំចំណី ឬសម្ភារៈសិក្សាជាមួយមិត្តភក្តិ ឬប្អូនៗ ក៏ជាគុណធម៌ដែលត្រូវបានបណ្ដុះតាមរយៈបទចម្រៀងទាំងនេះដែរ។ បទចម្រៀងកុមារក៏មានតួនាទីសំខាន់ក្នុងការរំលឹកកុមារពីសារៈសំខាន់នៃការរក្សា អនាម័យខ្លួនប្រាណ និងទីកន្លែងរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីការពារជំងឺ និងរក្សាសុខភាពល្អ។ ឧទាហរណ៍បទ "ដុសធ្មេញ" បង្រៀនពីវិធីដុសធ្មេញឲ្យបានត្រឹមត្រូវនិងស្អាតល្អ ទាំងពេលព្រឹក និងពេលយប់ ដើម្បីជៀសវាងបញ្ហាពុកធ្មេញ ឬមានក្លិនមាត់។ រីឯបទ "លាងដៃ" រំលឹកពីសារៈសំខាន់នៃការលាងដៃឲ្យបានស្អាតដោយសាប៊ូ មុនពេលបរិភោគអាហារ និងក្រោយពេលចេញពីបង្គន់ ដើម្បីការពារមេរោគ និងជំងឺឆ្លងផ្សេងៗ។ បទចម្រៀងបែបនេះធ្វើឲ្យកុមារយល់ពីទម្លាប់អនាម័យជាលក្ខណៈទូទៅដោយភាពសប្បាយរីករាយ។ តាមរយៈបទចម្រៀងទាំងនេះ កុមារត្រូវបានបណ្ដុះបណ្ដាលទម្លាប់ល្អៗទាំងផ្នែកសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងអនាម័យផ្ទាល់ខ្លួន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ សុខភាព និងការអភិវឌ្ឍជាពលរដ្ឋល្អនៅក្នុងសង្គម។ បទចម្រៀងកុមារមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀនគុណតម្លៃដល់កុមារតូចៗ ដោយសារតែលក្ខណៈពិសេសរបស់វា ដែលធ្វើឲ្យដំណើរការរៀនសូត្រក្លាយជារឿងសប្បាយរីករាយ និងងាយស្រួល ស្របតាមចិត្តសាស្ត្រនៃការអភិវឌ្ឍន៍របស់កុមារ។ ឧទាហរណ៍មួយទៀតដូចជាបទ "ធម្មជាតិស្រស់បំព្រង" ពណ៌នាពីសម្រស់ដ៏គួរឲ្យទាក់ទាញនៃទេសភាពធម្មជាតិខ្មែរ។ ក្នុងនោះមានដូចជាព្រៃឈើបៃតងខ្ចី ទន្លេបឹងបួដ៏ថ្លាត្រចង់ ភ្នំខ្ពស់ៗ ម្លប់ឈើត្រជាក់ល្ហឹម និងសត្វព្រៃដ៏សម្បូរបែបជាដើម។ យន្តការនៃការចងចាំនេះកើតឡើងដោយសារលក្ខណៈពិសេសមួយចំនួននៃបទចម្រៀងដូចជា ទំនុកភ្លេងសាមញ្ញ និងពិរោះរណ្ដំ ទំនុកច្រៀងខ្លី សាមញ្ញ និងដដែលៗ ហើយខុសពីការបង្រៀនបែបប្រពៃណី។ ភ្លេងរបស់បទចម្រៀងកុមារភាគច្រើនត្រូវបានតែងឡើងដោយប្រើកម្រិតសំឡេង និងចង្វាក់ដែលសាមញ្ញបំផុត ដែលស័ក្តិសមនឹងការស្តាប់របស់កុមារតូចៗ។ តាមរយៈបទចម្រៀងទាំងនេះ កុមារត្រូវបានបង្រៀនឲ្យដឹងថា ធម្មជាតិគឺជាផ្នែកមួយដ៏សំខាន់នៃជីវិត ដែលផ្ដល់នូវអ្វីៗជាច្រើនដល់ពួកគេ។ ដូច្នេះ ពួកគេមានតួនាទីសំខាន់ក្នុងការថែរក្សាវា ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង សហគមន៍ និងមនុស្សជំនាន់ក្រោយ។ ពួកគេអាចហួចតាម ឬរអ៊ូតាមបទភ្លេងបានយ៉ាងងាយស្រួល ទោះបីជាមិនទាន់ចាំទំនុកច្រៀងក៏ដោយ។ ពាក្យពេចន៍ដែលប្រើក្នុងបទចម្រៀងកុមារ គឺសាមញ្ញ ងាយយល់ និងទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់កុមារ។ អ្វីដែលសំខាន់ជាងនេះ គឺការប្រើប្រាស់ ពាក្យ ឬឃ្លាដដែលៗហើយមានប្រសិទ្ធភាពក្នុងការពង្រឹងការចងចាំ ឬការសន្ទនាផងដែរ។ ឧទាហរណ៍ជាក់ស្ដែង គឺបទចម្រៀងអនាម័យដែលមានឃ្លាថា "លាងដៃ... លាងដៃ" ឬ "ដុសធ្មេញ... ដុសធ្មេញ" ម្តងហើយម្តងទៀត។ យុទ្ធសាស្ត្រនៃការធ្វើដដែលៗនេះ ជួយពង្រឹងការចងចាំរបស់កុមារអំពីសារអប់រំជាក់លាក់មួយ។ ការបង្រៀនបែបប្រពៃណីអាចធ្វើឲ្យកុមារមានអារម្មណ៍ធុញទ្រាន់ មិនសូវចាប់អារម្មណ៍ និងឆាប់ភ្លេចនូវអ្វីដែលបានបង្រៀន។ ផ្ទុយទៅវិញ តាមរយៈការច្រៀងលេងជាប្រចាំ ជាមួយនឹងភ្លេងកំដរដ៏រីករាយ និងអាចមានចលនារាងកាយផងនោះ ខ្លឹមសារអប់រំនឹង ជ្រាបចូលទៅក្នុង ខួរក្បាលរបស់ពួកគេដោយមិនដឹងខ្លួន។ រីឯការរៀនសូត្រតាមរយៈការលេង គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ការអភិវឌ្ឍរបស់កុមារ ព្រោះវាស្របទៅនឹងធម្មជាតិរបស់ពួកគេ។ កុមាររៀនសូត្របានល្អបំផុតនៅពេលដែលពួកគេមានអារម្មណ៍រីករាយ សកម្ម និងកំពុងលេងកម្សាន្ត។ បទចម្រៀងបែបនេះជួយឲ្យកុមារមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះជាតិសាសន៍របស់ខ្លួន ព្រមទាំងយល់ដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន។ លើសពីនេះ វាបានបណ្ដុះស្មារតីឲ្យចេះការពារ រក្សា និងកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៀតផង។ ជាក់ស្ដែង ការច្រៀងរាំតាមបទចម្រៀង គឺជាសកម្មភាពដ៏រីករាយមួយ ដែលអនុញ្ញាតឲ្យកុមារស្រូបយកសារអប់រំ និងគុណតម្លៃវប្បធម៌ដោយមិនដឹងខ្លួន។ បទចម្រៀងកុមារខ្មែរជាច្រើនត្រូវបានបង្កើតឡើងមិនត្រឹមតែសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្រៀនកុមារអំពីកាយវិការល្អៗ សុជីវធម៌ និងអនាម័យ ដែលជាផ្នែកមួយដ៏សំខាន់នៃការអប់រំទូទៅសម្រាប់បុគ្គលម្នាក់ៗ។ ផ្ទុយទៅវិញ ពួកគេយល់ថាការច្រៀងរាំនេះជាផ្នែកមួយនៃការលេងសប្បាយរបស់ពួកគេ ការបញ្ចេញថាមពល និងភាពច្នៃប្រឌិត។ ម្យ៉ាងវិញទៀត ការធ្វើត្រាប់តាមនេះជួយឲ្យពួកគេយល់ពីអត្ថន័យនៃបទចម្រៀងកាន់តែច្បាស់ និងចងចាំទម្លាប់ល្អៗទាំងនោះដោយស្វ័យប្រវត្តិ។ ការច្រៀងរួមគ្នា ជាមួយមិត្តភក្តិ ឬគ្រូគឺជា ការច្រៀងជាក្រុមបណ្ដុះស្មារតីសាមគ្គីភាព ការធ្វើការជាក្រុម និងទំនាក់ទំនងសង្គម។ កុមារមានអារម្មណ៍ថាខ្លួនជាផ្នែកមួយនៃក្រុម ដែលជំរុញឲ្យពួកគេមានភាពក្លាហានក្នុងការចូលរួម។ ការលេងសើចសប្បាយ និងការបញ្ចេញមតិដោយសេរី ក៏ជាបរិយាកាសរីករាយ និងគ្មានសម្ពាធ ហើយបញ្ចេញអារម្មណ៍ដោយសេរី។ តាមរយៈបទចម្រៀងទាំងនេះ កុមារត្រូវបានបណ្ដុះបណ្ដាលទម្លាប់ល្អៗទាំងផ្នែកសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងអនាម័យផ្ទាល់ខ្លួន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ សុខភាព និងការអភិវឌ្ឍជាពលរដ្ឋល្អនៅក្នុងសង្គម។ បទចម្រៀងកុមារមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀនគុណតម្លៃដល់កុមារតូចៗ ដោយសារតែលក្ខណៈពិសេសរបស់វា។ លក្ខណៈទាំងនេះធ្វើឲ្យដំណើរការរៀនសូត្រក្លាយជារឿងសប្បាយរីករាយ និងងាយស្រួល ស្របតាមចិត្តសាស្ត្រនៃការអភិវឌ្ឍន៍របស់កុមារ។ យន្តការនៃការចងចាំនេះកើតឡើងដោយសារលក្ខណៈពិសេសមួយចំនួននៃបទចម្រៀង ដូចជាទំនុកភ្លេងសាមញ្ញ និងពិរោះរណ្ដំ ទំនុកច្រៀងខ្លី សាមញ្ញ និងដដែលៗ។ ចំណុចនេះធ្វើឲ្យការរៀនសូត្រតាមរយៈបទចម្រៀងខុសពីការបង្រៀនបែបប្រពៃណី។ ដូច្នេះហើយ បទចម្រៀងកុមារដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់អនាគតរបស់កុមារជាពលរដ្ឋល្អ ប្រកបដោយគុណធម៌ និងមានអត្តសញ្ញាណជាតិច្បាស់លាស់។